ឆាសណ្តែកបណ្តុះសាច់ជ្រូក ជាមុខម្ហូបមួយដែលទទួលបានភាពពេញនិយមមិនចាញ់ឆាសណ្តែកគួរដែរ ដោយសារសណ្តែកបណ្តុះមានជាតិទឹកច្រើន និងរសជាតិឆ្ងាញ់។ គ្រឿងផ្សំដែលយើងត្រូវការមានដូចជា សណ្ដែកបណ្ដុះ សាច់ជ្រូក ខ្ទឹមស ប្រេងឆា ទឹកត្រី ស្ករស ម្សៅស៊ុប ឬប៊ីចេង ប្រេងខ្យង ស្លឹកខ្ទឹម និងម្ទេស។ ដំបូងត្រូវលាងសណ្ដែកបណ្ដុះឱ្យស្អាតល្អ រួចស្រង់ឱ្យស្ងួតទឹក បន្ទាប់មកត្រូវលាងសាច់ជ្រូកឱ្យស្អាតផងដែរ។ បន្ទាប់ពីលាងទឹកហើយ ត្រូវហាន់ជាចំណិតស្ដើងៗ រួចអាចប្រឡាក់ជាមួយទឹកត្រីបន្តិច និងម្សៅស៊ុប ទុកចោល ១០ នាទី។ បន្ទាប់មកដាក់ខ្ទះលើភ្លើង រួចចាក់ប្រេងឆាចូល ហើយពេលប្រេងក្ដៅ ដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងរហូតដល់ឈ្ងុយ និងឡើងពណ៌លឿងស្រាល។ បន្ទាប់មកត្រូវដាក់សាច់ជ្រូកដែលបានរៀបចំទុកចូលឆា ច្របល់ឱ្យសព្វ រួចដាក់ ទឹកត្រី ស្ករស ម្សៅស៊ុប និងប្រេងខ្យង កូរឱ្យសព្វចូលជាតិ។ ក្រោយមកពេលសាច់ឆ្អិនហើយ ទើបយើងអាចដាក់សណ្ដែកបណ្ដុះចូលឆាភ្លាមៗ។ យើងគួរតែឆាសណ្ដែកបណ្ដុះត្រឹមតែ ១-២ នាទី ប៉ុណ្ណោះ ព្រោះសណ្ដែកប្រភេទនេះឆាប់ឆ្អិន និងទន់។ ភ្លក្សមើលរសជាតិ រួចបន្ថែមគ្រឿងផ្សំតាមចំណូលចិត្ត រហូតដល់ល្មមឆ្ងាញ់តាមការចង់បាន។ មុននឹងដាក់ចុះពីចង្ក្រាន អ្នកអាចដាក់ម្ទេស បើចូលចិត្តហឹរ និងស្លឹកខ្ទឹម រួចជាការស្រេច។ សណ្តែកគួរ និងសណ្តែកបណ្តុះ មិនត្រឹមតែត្រូវបានគេប្រើប្រាស់ក្នុងមុខម្ហូបដែលរៀបរាប់ខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបន្លែដ៏សំខាន់មួយសម្រាប់ដាក់បន្ថែមក្នុងសម្ល ឬម្ហូបផ្សេងៗជាច្រើនទៀត។ ក្នុងនោះដែរមានដូចជា ការដាក់ជារបោយនៅក្នុងនំបញ្ជុក ដាក់ក្នុងគុយទាវ ដាក់ជាមួយបបរគ្រឿង និងបាញ់ឆែវជាដើម។